ក្នុងការដោះស្រាយបញ្ហា ឬ ការទាស់គ្នា យើងត្រូវដោះស្រាយវាប្រកបដោយភាពវៃឆ្លាត និង ដើម្បីរក្សាបាននូវទំនាក់ទំនងល្អ។ ការអនុវត្តន៍ចំណុចទាំងនេះ អាចជួយឲ្យយើងជៀសវាងការប្រឈមមុខដាក់គ្នាដោយផ្ទាល់ ដែលអាចបង្កឲ្យមានជម្លោះ ឬភាពតានតឹង។ ជៀសវាងការប្រឈមមុខដាក់គ្នា ឬការបដិសេធដោយផ្ទាល់ នេះគឺជាគោលការណ៍ដ៏សំខាន់បំផុត។ នៅក្នុងវប្បធម៌ខ្មែរ និង វប្បធម៌អាស៊ីមួយចំនួន ការជំទាស់ដោយផ្ទាល់ ត្រូវបានគេជៀសវាង។ ការប្រឈមមុខដាក់គ្នា ឬការបដិសេធដោយផ្ទាល់ អាចបង្កឲ្យមានផលវិបាកជាច្រើន។ វាអាចបង្កើតភាពតានតឹង និងជម្លោះ នៅពេលដែលយើងបដិសេធ ឬជំទាស់នរណាម្នាក់ដោយផ្ទាល់ ដែលអាចធ្វើឲ្យភាគីម្ខាងទៀតមានអារម្មណ៍ថាមិនត្រូវបានគេគោរព ។ នៅក្នុងវប្បធម៌ខ្លះ ការបដិសេធជាសាធារណៈអាចធ្វើឲ្យបុគ្គលម្នាក់បាត់បង់មុខមាត់ ដែលជាអ្វីដែលគេចង់ជៀសវាងបំផុត។ ប្រសិនបើយើងប្រឈមមុខដាក់គ្នាជាញឹកញាប់ វានឹងធ្វើឲ្យទំនាក់ទំនងរបស់យើងជាមួយអ្នកដទៃកាន់តែយ៉ាប់យ៉ឺន និងឈានដល់ការបំផ្លាញទំនាក់ទំនងទៀតផង ។ ពេលខ្លះ ការបដិសេធផ្ទាល់អាចបិទផ្លូវនៃការចរចា ឬការស្វែងរកដំណោះស្រាយរួម ដែលធ្វើឲ្យគោលបំណងរបស់យើងមិនអាចសម្រេចបាន។ ដើម្បីកុំឲ្យមានរឿងកាន់តែធំ យើងអាចប្រើពាក្យពេចន៌ ឬ សំដីសមរម្យ ដើម្បីស្វែងរកដំណោះស្រាយរួមគ្នា។ ជំនួសឲ្យការនិយាយត្រង់ៗ យើងអាចប្រើពាក្យពេចន៍ដែលបង្ហាញពីការគោរព ដូចជា "ខ្ញុំយល់ពីគំនិតបង/ប្អូន ប៉ុន្តែខ្ញុំមានមតិមួយផ្សេងទៀត" ឬ "ប្រហែលជាយើងអាចពិចារណាលើចំណុចនេះបានទេ?"។ ផ្តល់យោបល់ ឬសំណួរជំនួសឲ្យការបដិសេធ ឧទាហរណ៍ ជំនួសឲ្យការនិយាយថា "គំនិតនេះមិនល្អទេ" យើងអាចនិយាយថា "តើយើងអាចពិចារណាវិធីសាស្រ្តផ្សេងទៀតបានដែរឬទេ?" ឬ "ចុះបើយើងសាកល្បងវិធីនេះវិញ?"។ មុននឹងបដិសេធ យើងអាចបង្ហាញការយល់ឃើញចំពោះទស្សនៈរបស់ពួកគេជាមុនសិន ដូចជា "ខ្ញុំយល់ថាបង/ប្អូនមានបំណងល្អ" រួចបន្តដោយការលើកឡើងពីទស្សនៈរបស់យើង។ ពាក្យទាំងនេះជួយកាត់បន្ថយភាពមុតស្រួចនៃការបដិសេធ ឧទាហរណ៍ "ប្រហែលជាវាមិនសូវសមរម្យទេ" ឬ "ខ្ញុំគិតថាវាអាចនឹងមានបញ្ហាបន្តិច"។ ប្រសិនបើស្ថានការណ៍ហាក់ដូចជាតានតឹងខ្លាំង ការផ្លាស់ប្តូរប្រធានបទមួយភ្លែតអាចជួយបន្ថយភាពតានតឹង ហើយយើងអាចត្រឡប់ទៅរកប្រធានបទដើមវិញនៅពេលក្រោយ។ ជំនួសឲ្យការបដិសេធភ្លាមៗ យើងអាចផ្តល់ជម្រើសផ្សេងទៀតដែលសមស្របជាង នេះជួយឲ្យភាគីម្ខាងទៀតមានអារម្មណ៍ថាគេមានជម្រើស និងមិនត្រូវបានគេបង្ខំ។ ភាពអត់ធ្មត់ គឺជាគុណធម៌ដ៏សំខាន់ក្នុងការដោះស្រាយស្ថានការណ៍ស្មុគស្មាញ។ សំដៅទៅលើការមានចិត្តស្ងប់ ការមិនឆាប់ខឹង ឬមិនឆាប់មានប្រតិកម្មតបតវិញភ្លាមៗ នៅពេលដែលយើងប្រឈមមុខនឹងស្ថានភាពលំបាក ការជំទាស់ ឬការយល់ច្រឡំ។ វាជាគុណសម្បតិ្តដ៏សំខាន់មួយក្នុងការដោះស្រាយបញ្ហា និងរក្សាទំនាក់ទំនងល្អជាមួយអ្នកដទៃ។ នៅពេលយើងមានភាពអត់ធ្មត់ យើងអាចគ្រប់គ្រងអារម្មណ៍ខ្លួនឯងបានល្អ ដែលជួយកុំឲ្យស្ថានការណ៍ប្រែទៅជាតានតឹង ឬឈានដល់ការឈ្លោះប្រកែកគ្នា។ នៅពេលដែលយើងខឹង ឬមានអារម្មណ៍មិនល្អ យើងងាយនឹងធ្វើការសម្រេចចិត្តដោយប្រញាប់ប្រញាល់ គឹខឹងខុស ខឹងខាត ឬមិនបានគិតវែងឆ្ងាយ ។ ភាពអត់ធ្មត់ជួយឲ្យយើងមានពេលគិតពិចារណាបានល្អិតល្អន់ មុននឹងធ្វើសកម្មភាពណាមួយ។ ចំពោះភាពអត់ធ្មត់គឺអនុញ្ញាតឲ្យយើងស្តាប់ដោយយកចិត្តទុកដាក់នូវអ្វីដែលអ្នកដទៃនិយាយ ទោះបីជាយើងមិនយល់ស្របក៏ដោយ។ ការរក្សាភាពស្ងប់ស្ងាត់នៅក្រោមសម្ពាធ បង្ហាញពីភាពចាស់ទុំ និងសមត្ថភាពក្នុងការគ្រប់គ្រងស្ថានការណ៍ ដែលជាគុណសម្បត្តិដ៏ល្អសម្រាប់ទាំងជីវិតផ្ទាល់ខ្លួន និងការងារ។ នៅពេលយើងខឹង ឬ តបតវិញភ្លាមៗ យើងខ្លួនឯងក៏មានអារម្មណ៍តានតឹងដែរ ភាពអត់ធ្មត់ជួយឲ្យចិត្តរបស់យើងស្ងប់ និងកាត់បន្ថយភាពតានតឹងផ្លូវចិត្តរបស់យើង។ វិធីសាស្រ្តក្នុងការរក្សាភាពអត់ធ្មត់ មានដូចជា ដកដង្ហើមវែងៗ ផ្តល់ពេលបន្តិច ដាក់ខ្លួនឯងជំនួសអ្នកដទៃ កុំយកអ្វីៗមកដាក់ក្នុងចិត្តពេក ផ្លាស់ប្តូរប្រធានបទបណ្តោះអាសន្ន ។ ការបើកចិត្តទូលាយ គឺមានន័យថា យើងត្រៀមខ្លួនរួចជាស្រេចក្នុងការស្តាប់ និងពិចារណាលើមតិយោបល់ ឬទស្សនៈរបស់អ្នកដទៃ ទោះបីជាវាខុសពីគំនិតរបស់យើងក៏ដោយ។ នៅពេលដែលយើងបើកចិត្តទូលាយ យើងនឹងអាចយល់ពីមូលហេតុដែលអ្នកដទៃមានទស្សនៈបែបនោះ និងអាចរកឃើញដំណោះស្រាយរួមមួយ។ ក្នុងករណីខ្លះ នៅពេលដែលការសន្ទនាបានឈានដល់ចំណុចតានតឹង ហើយមិនអាចរកច្រកចេញបាន ការផ្លាស់ប្ដូរប្រធានបទ គឺជាវិធីសាស្រ្តដ៏ល្អមួយដើម្បីបន្ថយភាពតានតឹង និងផ្តល់ឱកាសឲ្យគ្រប់ភាគីបានស្ងប់ចិត្ត។ ក្រោយមក យើងអាចត្រឡប់ទៅរកប្រធានបទដើមវិញនៅពេលស្ថានភាពប្រសើរឡើង។ នៅក្នុងបរិយាកាសក្រុម ឬអង្គភាព ប្រសិនបើមានអ្នកផ្សេងដែលអាចឆ្លើយតប ឬពន្យល់បានល្អជាងយើង ហើយការឆ្លើយតបនោះអាចដោះស្រាយបញ្ហាបាន យើងអាចឲ្យអ្នកនោះជួយឆ្លើយជំនួសបាន។ នេះមិនត្រឹមតែបង្ហាញពីការទុកចិត្តលើសមត្ថភាពអ្នកដទៃប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចជួយជៀសវាងការប្រឈមមុខដោយផ្ទាល់ផងដែរ។ ជំនួសឲ្យការនិយាយបដិសេធត្រង់ៗ យើងអាចប្រើពាក្យពេចន៍ ឬកាយវិការដែលបង្ហាញពីការមិនយល់ស្របដោយប្រយោល។ យើងអាចនិយាយថា "ខ្ញុំនឹងពិចារណាលើចំណុចនេះ" ឬ "ខ្ញុំត្រូវការពេលបន្តិចដើម្បីគិតអំពីបញ្ហានេះ" ជំនួសឲ្យការបដិសេធភ្លាមៗ។ ការផ្តល់ជម្រើសផ្សេងទៀត អាចជួយឲ្យពួកគេងាយស្រួលក្នុងការទទួលយក ឬបដិសេធ ជំនួសឲ្យការបង្ខំឲ្យអ្នកដទៃទទួលយកគំនិតរបស់យើង យើងគួរផ្តល់ជម្រើសផ្សេងៗ។ ការផ្តល់ជម្រើស ធ្វើឲ្យអ្នកដទៃមានអារម្មណ៍ថាពួកគេមានសិទ្ធិសម្រេចចិត្ត និងមិនត្រូវបានគេបង្ខំ។ វិធីនេះ អាចធ្វើឲ្យពួកគេងាយស្រួលក្នុងការទទួលយក ឬបដិសេធ ដោយមិនមានអារម្មណ៍ថាបាត់បង់មុខមាត់។ នៅពេលដែលយើងមិនយល់ស្រប ឬបដិសេធអ្វីមួយ យើងគួរតែផ្តល់នូវមូលហេតុសមរម្យ និងមានហេតុផលត្រឹមត្រូវ។ ការពន្យល់ដោយមានហេតុផលច្បាស់លាស់ នឹងជួយឲ្យអ្នកដទៃយល់ពីទស្សនៈរបស់យើង និងអាចទទួលយកការសម្រេចចិត្តរបស់យើងបានកាន់តែងាយស្រួល ទោះបីជាពួកគេមិនសប្បាយចិត្តក៏ដោយ។ ការអនុវត្តន៍នូវយុទ្ធសាស្ត្រទាំងនេះ នឹងជួយឲ្យយើងក្លាយជាអ្នកទំនាក់ទំនងដ៏ប៉ិនប្រសប់ ដែលអាចដោះស្រាយបញ្ហា និងគ្រប់គ្រងស្ថានការណ៍លំបាកបានដោយរលូន រក្សាបាននូវភាពសុខដុមរមនា និងទំនាក់ទំនងល្អប្រសើរជាមួយអ្នកដទៃ។